នៅក្នុងខ្សែភាពយន្តបែប Action សព្វថ្ងៃនេះ ការបញ្ចូលក្បាច់គុនបុរាណជាតិទៅក្នុងសាច់រឿង គឺជានិន្នាការមួយដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ចំពោះកម្ពុជាវិញ ក្បាច់គុនបុរាណខ្មែរបានចាប់ផ្ដើមលេចមុខលេចមាត់នៅក្នុងពិភពភាពយន្ត។ ជាពិសេសគឺរឿងបែបប្រយុទ្ធ ដែលបានជួយលើកស្ទួយមរតកវប្បធម៌មួយនេះឲ្យកាន់តែល្បីល្បាញ។ ខ្សែភាពយន្តដែលគេស្គាល់ច្បាស់ជាងគេ ហើយបានបង្ហាញក្បាច់គុនបុរាណខ្មែរយ៉ាងច្បាស់លាស់នោះគឺរឿង "Jailbreak" ឬ "ទណ្ឌកម្ម" ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ២០១៧។ ភាពយន្តនេះត្រូវបានដឹកនាំដោយលោក Jimmy Henderson និងរៀបចំក្បាច់គុនដោយលោក Jean-Paul Ly រួមជាមួយអ្នកនាង ថា រ័ត្ន សំ។ រឿងមួយទៀតដែលបានបង្ហាញពីក្បាច់គុនខ្មែរដែរ នោះគឺភាពយន្តអន្តរជាតិមានចំណងជើងថា "The Man from Rome" ឬ "បុរសមកពីទីក្រុងរ៉ូម" ដែលជាភាពយន្តរបស់ប្រទេសអេស្ប៉ាញផលិតនៅឆ្នាំ២០២២។ ភាពយន្តនេះបានថតនៅប្រទេសកម្ពុជា ហើយបានបញ្ចូលក្បាច់គុនល្បុក្កតោក្នុងការប្រយុទ្ធរបស់តួអង្គសំខាន់។ ក្រៅពីនេះ ក៏មានភាពយន្តក្នុងស្រុកមួយចំនួនទៀតដែលបានបញ្ចូលក្បាច់គុណខ្មែរដើម្បីលើកកម្ពស់វប្បធម៌ជាតិ។ ការបង្ហាញវត្តមានក្បាច់គុនល្បុក្កតោនៅក្នុងរឿង "Jailbreak" បានធ្វើឲ្យអ្នកទស្សនាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ វាក៏បានទាក់ទាញអ្នកជំនាញភាពយន្តពីបរទេសឲ្យចាប់អារម្មណ៍លើក្បាច់គុនខ្មែរផងដែរ។ នៅក្នុងភាពយន្ត "The Man from Rome" ក្បាច់គុនបុរាណខ្មែរត្រូវបានបង្ហាញថាជាក្បាច់ប្រយុទ្ធដ៏មានប្រសិទ្ធភាពសម្រាប់ការពារខ្លួន។ ភាពយន្តទាំងពីរនេះ បានដើរតួនាទីជាទូតវប្បធម៌ដ៏សំខាន់ដែលបានផ្សព្វផ្សាយក្បាច់គុនខ្មែរទៅកាន់ឆាកអន្តរជាតិ។ រឿង "Jailbreak" មានសាច់រឿងទាក់ទងនឹងក្រុមប៉ូលិសមួយក្រុមដែលបានចាប់ខ្លួនមេក្មេងពាលដ៏ល្បីឈ្មោះម្នាក់ឈ្មោះបារាំង។ ពួកគេត្រូវដឹកពីបារាំងទៅកាន់គុកសន្តិសុខខ្ពស់ ដើម្បីធ្វើការសួរចម្លើយ។ ប៉ុន្តែនៅពេលទៅដល់គុក ក្មេងពាលជាច្រើនក្រុមដែលជាសត្រូវរបស់បារាំងបានបង្កភាពចលាចលយ៉ាងខ្លាំង។ ពួកគេមានបំណងសម្លាប់បារាំងដើម្បីបិទបាំងអាថ៌កំបាំងអំពីមេក្រុមរបស់ពួកគេដែលមានឈ្មោះថាមេឃុំ។ ដោយសារតែចំនួនអ្នកទោសច្រើន ហើយការបះបោរបានរីករាលដាលពេញគុក ក្រុមប៉ូលិសត្រូវប្រើប្រាស់ក្បាច់គុនល្បុក្កតោដើម្បីប្រយុទ្ធទប់ទល់។ ពួកគេត្រូវតែរកវិធីរស់រានមានជីវិតចេញពីគុកទាំងមូល ខណៈពេលដែលពួកគេក៏ត្រូវការពារបារាំងពីការវាយប្រហារដែរ។ ចំណែកឯភាពយន្ត "The Man from Rome" វិញ គឺជារឿងបែបអាថ៌កំបាំងដែលនិយាយពីបូជាចារ្យជនជាតិអេស្ប៉ាញម្នាក់ដែលធ្វើដំណើរមកកម្ពុជា។ គាត់មានបេសកកម្មក្នុងការស៊ើបអង្កេតករណីចោរលួចរូបចម្លាក់មួយនៅឯព្រះវិហារ។ នៅក្នុងដំណើរការស៊ើបអង្កេតនេះ គាត់ក៏បានជួបនឹងអតីតអ្នកចេះក្បាច់គុណល្បុក្កតោដែលបានក្លាយជាអ្នកបើកបររបស់គាត់។ ដោយសារតែគ្រោះថ្នាក់បានកើតឡើងជាបន្តបន្ទាប់ គាត់ក៏ត្រូវពឹងពាក់លើអ្នកបើកបរដើម្បីការពារជីវិតរបស់គាត់ពីការវាយប្រហាររបស់ជនអនាមិក។ សាច់រឿងបង្ហាញពីការប្រយុទ្ធដោយក្បាច់គុនបុរាណខ្មែរជាច្រើនកន្លែង ដែលជាចំណុចពិសេសមួយសម្រាប់ខ្សែភាពយន្តអន្តរជាតិបែបនេះ។ ការបញ្ចូលក្បាច់គុនបុរាណខ្មែរទៅក្នុងខ្សែភាពយន្តបានផ្ដល់គុណសម្បត្តិជាច្រើនទាំងផ្នែកវប្បធម៌ និងឧស្សាហកម្មភាពយន្ត។ វាជួយលើកកម្ពស់ និងផ្សព្វផ្សាយកេរដំណែលវប្បធម៌ជាតិមួយនេះទៅកាន់ពិភពលោកឲ្យគេស្គាល់កាន់តែច្បាស់។ ភាពយន្តបានដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពរស់រវើក និងភាពអស្ចារ្យនៃក្បាច់គុណដែលធ្លាប់បាត់បង់ទៅហើយ។ វាក៏ជួយបង្កើតអត្តសញ្ញាណប្លែកមួយសម្រាប់ភាពយន្តខ្មែរឲ្យខុសពីភាពយន្តហូលីវូដ ឬភាពយន្តអាស៊ីដទៃទៀត។ គុណសម្បត្តិមួយទៀតគឺការផ្ដល់ឱកាសដល់អ្នកជំនាញក្បាច់គុនខ្មែរឲ្យបង្ហាញសមត្ថភាពរបស់ខ្លួន។ វាជាវេទិកាមួយដែលជួយឲ្យតួអង្គល្បីៗដូចជា លោក Tharoth Sam និង Jean-Paul Ly អាចបញ្ចេញថ្វីដៃបានពេញលេញ។ ជោគជ័យនៃភាពយន្តបែបនេះក៏អាចទាក់ទាញវិនិយោគិនបរទេសឲ្យចាប់អារម្មណ៍មកផលិតភាពយន្តនៅកម្ពុជាផងដែរ។ វានឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនការងារក្នុងវិស័យភាពយន្ត។ លើសពីនេះ វត្តមានក្បាច់គុនបុរាណខ្មែរនៅក្នុងរឿងបានជំរុញទឹកចិត្តយុវជនខ្មែរឲ្យមានមោទនភាពចំពោះវប្បធម៌របស់ខ្លួន។ វាក៏ជួយឲ្យពួកគេយល់ពីប្រវត្តិសាស្រ្ត និងសារៈសំខាន់នៃក្បាច់គុនទាំងនោះ។ បើនិយាយពីសិល្បៈប្រយុទ្ធវិញ ក្បាច់គុនបុរាណខ្មែរមានលក្ខណៈពិសេសត្រង់ភាពរហ័សរហួន និងការប្រើប្រាស់ផ្នែករាងកាយទាំងមូល។ វាធ្វើឲ្យក្បាច់ប្រយុទ្ធក្នុងភាពយន្តមើលទៅកាន់តែស្មោះត្រង់ ឃោរឃៅ និងទាក់ទាញអារម្មណ៍អ្នកទស្សនា។ ការប្រើប្រាស់អាវុធបុរាណនៅក្នុងក្បាច់គុនក៏បានបន្ថែមភាពទាក់ទាញដល់ឈុតឆាកប្រយុទ្ធផងដែរ។ ជាចុងក្រោយ វាជាការរំលឹកមួយដល់យើងទាំងអស់គ្នាឲ្យបន្តថែរក្សាមរតកដែលដូនតាបានបន្សល់ទុក។